ការស្នាក់នៅវត្តដើម្បីប្រតិបត្តិសមាធិគឺជាបទពិសោធន៍ដ៏កម្រនិងមានតម្លៃបំផុតមួយនៅក្នុងជីវិតរបស់មនុស្ស ដែលបានផ្តល់នូវឱកាសដ៏ល្អសម្រាប់ស្វែងយល់ពីខ្លួនឯង និងរៀនពីវិធីបន្សុទ្ធចិត្តឱ្យបានបរិសុទ្ធ។ បុគ្គលជាច្រើនបានសម្រេចចិត្តបោះបង់ចោលនូវភាពមមាញឹកនៃជីវិតប្រចាំថ្ងៃរបស់ពួកគេមួយរយៈពេលខ្លី ដើម្បីទៅស្វែងរកសេចក្តីសុខផ្លូវចិត្តនិងសេចក្តីស្ងប់ក្នុងអារាម។ វត្តអារាមនានានៅទូទាំងប្រទេសកម្ពុជាបានក្លាយជាជម្រកដ៏សុខសាន្តសម្រាប់អ្នកដែលចង់បណ្តុះបណ្តាលផ្លូវចិត្តរបស់ខ្លួន ក្រោមការណែនាំពីព្រះសង្ឃដែលមានចំណេះដឹងនិងបទពិសោធន៍។ ការប្រតិបត្តិសមាធិនៅក្នុងបរិយាកាសបែបនេះមិនត្រឹមតែជាការអនុវត្តន៍ខាងផ្លូវសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពសម្រាប់កែលម្អសុខភាពផ្លូវចិត្តផងដែរ។ ការប្រតិបត្តិសមាធិនៅវត្តមានអត្ថន័យជ្រាលជ្រៅជាងការអង្គុយស្ងៀមៗធម្មតាទៅទៀត ព្រោះវាជាការជ្រមុជខ្លួនទៅក្នុងបរិយាកាសដែលស័ក្តិសមបំផុតសម្រាប់ការបណ្តុះបណ្តាលចិត្ត។ ទីមួយគឺ បរិយាកាសស្ងប់ស្ងាត់ នៅក្នុងបរិវេណវត្តដែលបានជួយឱ្យចិត្តរបស់យើងអាចផ្តោតអារម្មណ៍បានយ៉ាងល្អប្រសើរដោយគ្មានការរំខានពីសំឡេងឡាន ឬសំឡេងផ្សេងៗនៅក្នុងទីក្រុង។ ការបិទទ្វារនិងកាត់ផ្តាច់ខ្លួនពីពិភពខាងក្រៅបានអនុញ្ញាតឱ្យយើងអាចស្តាប់នូវសំឡេងស្ងាត់ៗនៅក្នុងចិត្តរបស់ខ្លួនឯងបានកាន់តែច្បាស់។ ទីពីរគឺ ការណែនាំពីព្រះសង្ឃ ដែលជាគ្រូអាចារ្យផ្នែកសមាធិ ដែលបានផ្តល់នូវការបង្រៀននិងដំបូន្មានយ៉ាងត្រឹមត្រូវ។ ព្រះសង្ឃតែងតែឆ្លើយសំណួររបស់យើងដោយភាពអត់ធ្មត់និងក្តីមេត្តាធម៌ ដែលបានជួយឱ្យយើងអាចដោះស្រាយបញ្ហានិងកង្វល់ទាំងឡាយនៅពេលដែលយើងជួបប្រទះនូវឧបសគ្គផ្លូវចិត្ត។ ទីបីគឺ ការយល់ដឹងពីវប្បធម៌ ដែលយើងអាចរៀនសូត្រពីរបៀបរស់នៅប្រចាំថ្ងៃ ទំនៀមទម្លាប់ និងវិន័យរបស់ព្រះសង្ឃដែលបានអនុវត្តនៅក្នុងវត្ត។ វាក៏បានផ្តល់ឱកាសឱ្យយើងអាចចូលរួមនៅក្នុងពិធីសាសនាផ្សេងៗ ដែលបានបង្ហាញពីតម្លៃវប្បធម៌និងប្រពៃណីរបស់ខ្មែរយើង។ ទីបួនគឺ ការរៀនសូត្រពីខ្លួនឯង ដែលជាដំណើរការមួយនៃការស្វែងយល់ឱ្យកាន់តែច្បាស់ពីគំនិត អារម្មណ៍ និងប្រតិកម្មរបស់ខ្លួនឯងនៅក្នុងស្ថានភាពផ្សេងៗ។ វាក៏ជាការអនុវត្តន៍ដើម្បីដឹងច្បាស់ពីចំណុចខ្វះខាតរបស់ខ្លួនផងដែរ។ ចុងក្រោយគឺ ការបន្សុទ្ធចិត្ត តាមរយៈការអង្គុយសមាធិ យើងអាចមើលឃើញពីភាពលោភលន់ កំហឹង និងសេចក្តីច្រណែនដែលមាននៅក្នុងចិត្ត។ ការមើលឃើញពីចំណុចទាំងនេះបានជួយឱ្យយើងអាចកាត់បន្ថយវាបន្តិចម្តងៗនិងបានបន្សុទ្ធចិត្តរបស់យើងឱ្យមានភាពស្ងប់ស្ងាត់និងបរិសុទ្ធ។ ជាទូទៅ គេបានបែងចែកប្រភេទនៃការប្រតិបត្តិសមាធិជាពីរបែបសំខាន់ៗដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅក្នុងវត្តអារាមនៅកម្ពុជា។ ប្រភេទទីមួយគឺ សមាធិវិបស្សនា ដែលជាការបណ្តុះបណ្តាលដើម្បីឱ្យឃើញច្បាស់នូវធម្មជាតិពិតនៃជីវិត។ វាក៏ជាការពិចារណាដោយភាពវាងវៃទៅលើសេចក្តីពិតនៃរាងកាយនិងចិត្ត។ ការអនុវត្តន៍វិបស្សនាគឺផ្អែកលើការផ្តោតអារម្មណ៍ទៅលើអារម្មណ៍និងការប្រែប្រួលនៅក្នុងខ្លួនរបស់យើងដោយគ្មានការវិនិច្ឆ័យ។ ប្រភេទទីពីរគឺ សមាធិសមថៈ ដែលមានគោលដៅដើម្បីបន្ធូរអារម្មណ៍និងធ្វើឱ្យចិត្តមានភាពស្ងប់។ សមាធិប្រភេទនេះបានជួយឱ្យយើងអាចផ្តោតអារម្មណ៍ទៅលើវត្ថុតែមួយដូចជាដង្ហើមចេញចូល ដើម្បីកសាងមូលដ្ឋានគ្រឹះនៃភាពស្ងប់ស្ងាត់ផ្លូវចិត្ត។ វគ្គសិក្សាសមាធិនៅវត្តក៏មានលក្ខណៈបត់បែនផងដែរ ដោយមាន រយៈពេលខ្លី ពី ៣ ទៅ ៥ ថ្ងៃ ឬ រយៈពេលវែង ពី ១០ ថ្ងៃ ឬច្រើនជាងនេះ។ ការអនុវត្តន៍បែបនេះមានលក្ខណៈខុសប្លែកគ្នា ទៅតាមតម្រូវការនិងស្ថានភាពរបស់អ្នកប្រតិបត្តិម្នាក់ៗ។ មុននឹងទៅស្នាក់នៅវត្តដើម្បីប្រតិបត្តិសមាធិ យើងត្រូវយល់ដឹងពីអ្វីដែលត្រូវរំពឹងទុកនិងត្រៀមខ្លួនឱ្យបានល្អ។ ទីមួយគឺ វិន័យ និងច្បាប់ ដែលតម្រូវឱ្យអ្នកប្រតិបត្តិសមាធិត្រូវតែគោរពតាមច្បាប់ជាមូលដ្ឋានដូចជា ការរក្សានូវ ភាពស្ងប់ស្ងាត់ដ៏ថ្លៃថ្នូរ ដោយមិននិយាយស្តីច្រើនឬជៀសវាងការនិយាយទាល់តែសោះ។ អ្នកប្រតិបត្តិត្រូវអនុវត្ត សីល៥ ឬ សីល៨ ហើយប្រកាន់ខ្ជាប់នូវវិន័យវត្តដែលបានកំណត់។ ទីពីរគឺ កន្លែងស្នាក់នៅ និងអាហារ ដែលជាទូទៅមានលក្ខណៈសាមញ្ញនិងមានការចែករំលែកជាមួយអ្នកដទៃ។ កន្លែងស្នាក់នៅអាចជាបន្ទប់តូច ឬតូប ហើយអាហារជាធម្មតាត្រូវបានផ្តល់ជូនពីរពេលក្នុងមួយថ្ងៃ មានពេលព្រឹកនិងពេលថ្ងៃត្រង់។ អាហារភាគច្រើនជាបន្លែដែលគ្មានសាច់។ ទីបីគឺ សម្ភារៈដែលត្រូវត្រៀម ដែលរួមមានសម្លៀកបំពាក់ពណ៌សធម្មតា របស់របរអនាម័យផ្ទាល់ខ្លួន ថ្នាំពេទ្យផ្ទាល់ខ្លួន ពិលតូចមួយ និងសៀវភៅសរសេរមួយក្បាល។ ទីបួនគឺ ការចំណាយ ដែលជាទូទៅមិនត្រូវបានកំណត់ជាថ្លៃសេវាច្បាស់លាស់នោះទេ តែវត្តភាគច្រើនបានទទួលនូវ បច្ច័យតាមសទ្ធា ដើម្បីទ្រទ្រង់ការចំណាយលើម្ហូបអាហារ ភ្លើង អគ្គិសនី និងការថែទាំកន្លែងស្នាក់នៅ។ នៅក្នុងប្រទេសកម្ពុជាមានវត្តអារាមជាច្រើនដែលបានបើកទ្វារសម្រាប់អ្នកដែលចង់ប្រតិបត្តិសមាធិ។ វត្តល្បីៗមួយចំនួនរួមមាន មជ្ឈមណ្ឌលវិបស្សនាអង្គរ ដែលមានទីតាំងនៅជិតខេត្តសៀមរាប និងត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលសម្រាប់ការបង្រៀនវិបស្សនាតាមបែបលោក ហ្គោអ៊េនកា ។ មួយវិញទៀតគឺ មជ្ឈមណ្ឌលវិបស្សនាសីមា មង្គលទេព ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ហើយក៏ជាកន្លែងដ៏មានប្រជាប្រិយភាពផងដែរ។ វត្តភ្នំសំពៅ នៅខេត្តបាត់ដំបងក៏ជាកន្លែងមួយដែលមានបរិយាកាសធម្មជាតិស្រស់ស្អាតនិងស័ក្តិសមសម្រាប់ការប្រតិបត្តិសមាធិ។ ក្រៅពីនេះ នៅតាមបណ្តាខេត្តនានាក៏មាន វត្តអារាមមួយចំនួនទៀត ដែលបានរៀបចំនូវវគ្គបណ្តុះបណ្តាលសមាធិផងដែរ ដូច្នេះយើងគួរតែសាកសួរព័ត៌មាននៅក្នុងតំបន់របស់យើងដើម្បីស្វែងរកវត្តដែលនៅជិត។ សរុបសេចក្តីមក ការស្នាក់នៅវត្តដើម្បីប្រតិបត្តិសមាធិគឺជាបទពិសោធន៍ដ៏មានតម្លៃដែលអាចជួយឱ្យយើងបានស្ងប់ចិត្ត បានរៀនសូត្រពីខ្លួនឯង និងបានយល់ដឹងពីតម្លៃវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង។